គ្រោះរាំងស្ងួតរយៈពេលយូរ ដែលបង្កឡើងដោយឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុសកល បាននិងកំពុងក្លាយជាឧបសគ្គដ៏ធំមហិមា និងជាការសាកល្បងយ៉ាងធ្ងន់ធ្ងរសម្រាប់វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ ដើម្បីអាចរស់រាន និងបន្តការបង្កបង្កើនផលក្នុងស្ថានភាពដែលរបបទឹកភ្លៀងមានភាពប្រែប្រួលមិនទៀងទាត់ និងមានកម្ដៅហក់ឡើងខ្ពស់ខ្លាំង កសិករខ្មែរបាននិងកំពុងផ្លាស់ប្តូរទម្លាប់បង្កបង្កើនផលបែបប្រពៃណីរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ។ ការផ្លាស់ប្តូរនេះមិនមែនធ្វើឡើងតាមបែបដដែលៗនោះទេ ប៉ុន្តែគឺជាការជ្រើសរើសយកការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីៗ និងការច្នៃប្រឌិតខ្ពស់ដែលធានាបាននូវនិរន្តរភាពនៃទិន្នផល។ ទោះបីជាស្ថិតក្នុងកាលៈទេសៈដែលធនធានទឹកមានការខ្វះខាតយ៉ាងខ្លាំងក៏ដោយ។ យុទ្ធសាស្ត្រចម្បងបំផុតមួយដែលកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពបំផុតនោះ គឺការផ្លាស់ប្តូរពូជដំណាំ និងការកែសម្រួលប្រតិទិនដាំដុះឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃរបបទឹកភ្លៀង និងកម្រិតសំណើមក្នុងដី។ កសិករបានចាប់ផ្ដើមងាកចេញពីការពឹងផ្អែកទាំងស្រុងតែលើការធ្វើស្រូវវស្សាតាមបែបបុរាណ។ ដែលជាប្រភេទដំណាំត្រូវការទឹកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានរយៈពេលដាំដុះយូរអង្វែង។ ការបោះបង់ចោលនូវទម្លាប់ដែលប្រថុយប្រថាននឹងការខូចខាតនេះ បានជំរុញឱ្យមានការស្វែងរកជម្រើសថ្មីៗដែលផ្ដល់នូវភាពស៊ាំកាន់តែខ្ពស់ទៅនឹងការប្រែប្រួលនៃធម្មជាតិ។ ដែលក្នុងនោះការជ្រើសរើសពូជស្រូវស្រាលមិនប្រកាន់រដូវបានក្លាយជាតួអង្គដ៏សំខាន់បំផុតសម្រាប់សន្តិសុខស្បៀងក្នុងគ្រួសារ។ ការប្រើប្រាស់ពូជស្រូវស្រាលដែលឆាប់ប្រមូលផលក្នុងរយៈពេលខ្លី បានក្លាយជាខែលការពារដ៏វៃឆ្លាតបំផុតសម្រាប់កសិករក្នុងការបន្ស៊ាំខ្លួនទៅនឹងវិបត្តិកង្វះខាតទឹក។ កាលពីមុន កសិករភាគច្រើនតែងតែប្រើប្រាស់ពូជស្រូវធ្ងន់ ឬស្រូវកណ្ដាលដែលត្រូវការពេលវេលារហូតដល់ ៦ ខែទើបអាចប្រមូលផលបាន។ ដែលវាជារយៈពេលយូរអង្វែង និងងាយរងគ្រោះបំផុតប្រសិនបើភ្លៀងដាច់ពាក់កណ្ដាលទី។ បច្ចុប្បន្ន ពួកគេបានសម្រេចចិត្តប្តូរមកប្រើពូជស្រូវដែលប្រើរយៈពេលត្រឹមតែ ៩០ ថ្ងៃប៉ុណ្ណោះសម្រាប់ការលូតលាស់រហូតដល់ការច្រូតកាត់។ ការប្រើប្រាស់ពូជស្រូវរយៈពេលខ្លីនេះ អនុញ្ញាតឱ្យកសិករអាច គេច ឱ្យផុតពីគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងជាញឹកញាប់នៅពាក់កណ្តាលរដូវ ឬនៅចុងរដូវវស្សា។ ជាពិសេសវាជួយឱ្យពួកគេអាចប្រមូលផលបានទាន់ពេលវេលាមុនពេលប្រភពទឹកធម្មជាតិត្រូវបានរីងស្ងួតទាំងស្រុងនៅដើមរដូវប្រាំង។ បន្ថែមពីលើការកែសម្រួលពូជស្រូវ កសិករនៅក្នុងតំបន់ដែលរងគ្រោះដោយការខ្វះខាតទឹកខ្លាំង និងដីនៅទីខ្ពស់។ បានសម្រេចចិត្តបោះជំហានកាន់តែឆ្ងាយតាមរយៈការផ្លាស់ប្តូរមុខរបរពីការធ្វើស្រូវសុទ្ធសាធ មករកការដាំដំណាំរួមផ្សំដែលមានភាពធន់នឹងកម្តៅខ្ពស់ជាង។ យុទ្ធសាស្ត្រចម្រុះមុខដំណាំនេះ ផ្តោតសំខាន់លើការដាំរុក្ខជាតិដែលមិនសូវត្រូវការការស្រោចស្រពញឹកញាប់ និងអាចរស់រានបានទោះបីជាស្ថិតក្នុងលក្ខខណ្ឌដីស្ងួតហែងក៏ដោយ ដូចជា ដំឡូងមី ពោត និងសណ្តែកគ្រប់ប្រភេទ។ ដំណាំទាំងនេះមានលក្ខណៈសម្បត្តិដែលអាចទប់ទល់នឹងការបាត់បង់ជាតិទឹកបានល្អជាងស្រូវ។ ហើយវាក៏ផ្ដល់នូវទិន្នផលដែលមានទីផ្សារទូលំទូលាយ ដែលជួយឱ្យកសិករអាចទទួលបានប្រាក់ចំណូលបន្ថែមដើម្បីទ្រទ្រង់ជីវភាពក្នុងអំឡុងពេលដែលការធ្វើស្រូវជួបការលំបាក។ ទន្ទឹមនឹងការផ្លាស់ប្តូរនៅវាលស្រែធំៗ កសិករជាច្រើនក៏បានចាប់ផ្តើមពង្រឹងការដាំបន្លែនៅក្នុងផ្ទះសំណាញ់។ ដែលជាបច្ចេកទេសកសិកម្មទំនើបជួយការពារកម្តៅថ្ងៃខ្លាំង និងកាត់បន្ថយការរំហួតទឹកបានយ៉ាងប្រសើរ។ បរិស្ថានដាំដុះមានភាពហ្មត់ចត់បំផុត ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់ទឹកតិចតួចបំផុតក្នុងការស្រោចស្រព ប៉ុន្តែទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ។ ការងាកមកចាប់យកបច្ចេកវិទ្យានេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយសារអាកាសធាតុក្ដៅហួតហែងប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយឱ្យកសិករអាចមានបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់រដូវកាល ដែលជាការកសាងភាពរឹងមាំផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារកសិករខ្មែរក្នុងយុគសម័យនៃបម្រែបម្រួលអាកាសធាតុនេះយ៉ាងពិតប្រាកដ។ ការគ្រប់គ្រង និងការសន្សំសំចៃធនធានទឹកបានក្លាយជាបេះដូង និងជាយុទ្ធសាស្ត្ររស់រានដ៏មានសារៈសំខាន់បំផុតសម្រាប់កសិករខ្មែរ ក្នុងយុគសម័យដែលរបបទឹកភ្លៀងលែងធ្លាក់តាមរដូវកាលទៀងទាត់ និងមានភាពប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់។ នៅក្រោមសម្ពាធនៃគ្រោះរាំងស្ងួតដែលអូសបន្លាយពេលកាន់តែយូរពីមួយឆ្នាំទៅមួយឆ្នាំ ធនធានទឹកដែលធ្លាប់តែសម្បូរបែបបានប្រែមកជាមានតម្លៃដូចមាស។ ដែលទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់លើប្រព័ន្ធស្រោចស្រពដើម្បីធានាបាននូវនិរន្តរភាពនៃផលិតកម្មកសិកម្ម។ ការផ្លាស់ប្តូរផ្នត់គំនិតពីការធ្វើកសិកម្មបែបពឹងផ្អែកលើមេឃទាំងស្រុង មករកការគ្រប់គ្រងទឹកតាមបែបវិទ្យាសាស្ត្រ គឺជាបដិវត្តន៍ដ៏ស្ងប់ស្ងាត់មួយដែលកំពុងជួយឱ្យសហគមន៍កសិកម្មនៅតាមបណ្ដាខេត្តនានាអាចបន្តដង្ហើមសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងរឹងមាំ ទោះបីជាស្ថិតក្នុងស្ថានភាពហួតហែងយ៉ាងណាក៏ដោយ។ បច្ចេកវិទ្យាស្រោចស្រពទំនើបដូចជា ប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធស្រោចស្រព បានក្លាយជាឧបករណ៍សង្គ្រោះជីវិតដ៏មានប្រសិទ្ធភាពសម្រាប់កសិករខ្នាតតូច និងមធ្យម។ ដែលអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងរាល់ដំណក់ទឹកឱ្យមានតម្លៃ និងចំគោលដៅបំផុត។ យន្តការវៃឆ្លាតនេះធ្វើការដោយការបញ្ជូនទឹកដោយផ្ទាល់ទៅកាន់ឫសរបស់រុក្ខជាតិក្នុងបរិមាណដែលសមល្មមនឹងតម្រូវការ ដែលវាជួយកាត់បន្ថយការបាត់បង់ជាតិទឹកបានយ៉ាងច្រើនមហិមាដែលបណ្ដាលមកពីការរំហួតទៅក្នុងបរិយាកាសក្រោមពន្លឺថ្ងៃដ៏ក្ដៅហែង។ តាមរយៈការអនុវត្តជាក់ស្ដែង កសិករអាចកាត់បន្ថយការខ្ជះខ្ជាយទឹកបានរហូតដល់ពាក់កណ្ដាល ឬស្មើនឹង ៥០% បើធៀបនឹងការស្រោចស្រពតាមបែបបង្ហូរតាមប្រឡាយធម្មតា។ ដែលជារឿយៗទឹកភាគច្រើនត្រូវបានបាត់បង់មុនពេលទៅដល់គោលដៅ ហើយថែមទាំងបង្កឱ្យមានការហូរច្រោះជីជាតិដីទៀតផង។ ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាស្រោចស្រពដ៏ទំនើប កសិករក៏បានងាកមកពង្រឹងហេដ្ឋារចនាសម្ព័ន្ធរក្សាទុកទឹកក្នុងកម្រិតគ្រួសារយ៉ាងសស្រាក់សស្រាំ។ តាមរយៈការជីកស្រះគ្រួសារ និងការសាងសង់អាងស្តុកទឹកដោយផ្ទាល់នៅក្នុងផ្ទៃដីដាំដុះ។ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈពីសំណាក់ស្ថាប័នរាជរដ្ឋាភិបាល រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា កសិករបានចាប់ផ្ដើមចេះរៀបចំស្រះដែលក្រាលដោយសន្លឹកជ័រ។ ដើម្បីការពារការជ្រាបបាត់បង់ទឹកចូលទៅក្នុងស្រទាប់ដីខ្សាច់ក្នុងកំឡុងពេលរាំងស្ងួត។ ការរៀបចំឱ្យមានឃ្លាំងទឹកបម្រុងនៅក្បែរដៃបែបនេះ បានផ្តល់នូវឯករាជ្យភាពយ៉ាងខ្ពស់ដល់កសិករក្នុងការបង្កបង្កើនផល ដោយពួកគេមិនចាំបាច់រង់ចាំទឹកភ្លៀងពីមេឃ ឬទឹកពីប្រឡាយមេដែលជារឿយៗតែងតែរីងស្ងួតមុនពេលដំណាំត្រូវបានប្រមូលផលនោះឡើយ។ ភាពឆ្លាតវៃក្នុងការគ្រប់គ្រងទឹកនេះ ក៏បានជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ច និងកម្លាំងពលកម្មរបស់កសិករខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ព្រោះប្រព័ន្ធស្រោចស្រពដែលដំឡើងត្រឹមត្រូវមិនត្រឹមតែសន្សំសំចៃទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំពេលវេលា និងកាត់បន្ថយការចំណាយលើថាមពលសម្រាប់បូមទឹកបានយ៉ាងច្រើន។ នៅពេលដែលទឹកត្រូវបានប្រើប្រាស់ដោយមានការគណនាត្រឹមត្រូវ កសិករអាចពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនបានកាន់តែធំជាងមុន។ ទោះបីជាមានប្រភពទឹកតិចតួចក៏ដោយ ដែលនេះគឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការបង្កើនប្រាក់ចំណូល និងភាពស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទឹកដ៏វៃឆ្លាតនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងវិបត្តិបច្ចុប្បន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃកសិកម្មកម្ពុជា ដែលអាចឱ្យកសិករមានភាពម្ចាស់ការលើផលិតកម្មរបស់ខ្លួនជានិច្ច។ ទោះបីជាស្ថិតនៅក្រោមសម្ពាធនៃកម្ដៅផែនដី និងភាពរាំងស្ងួតដែលមិនអាចទាយទុកជាមុនបានយ៉ាងណាក៏ដោយ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល និងការទាញយកថាមពលកកើតឡើងវិញ បានក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជួយឱ្យកសិករកម្ពុជាអាចរស់រាន និងអភិវឌ្ឍខ្លួនបានយ៉ាងរឹងមាំក្នុងយុគសម័យនៃវិបត្តិអាកាសធាតុសកល។ ដើម្បីជម្នះនូវបន្ទុកចំណាយដ៏ធ្ងន់ធ្ងរលើប្រេងសាំង និងថ្លៃចរន្តអគ្គិសនីដែលតែងតែហក់ឡើងខ្ពស់ក្នុងអំឡុងពេលដែលតម្រូវការបូមទឹកស្រោចស្រពមានការកើនឡើងខ្លាំង។ កសិករបានសម្រេចចិត្តបង្វែរទិសដៅមករកការទាញយកប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យ។ ជម្រើសនេះគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតបំផុតសម្រាប់ប្រទេសកម្ពុជា ដែលជាតំបន់ត្រូពិកសម្បូរទៅដោយពន្លឺថ្ងៃស្ទើរតែពេញមួយឆ្នាំ។ ដែលអនុញ្ញាតឱ្យកសិករផ្លាស់ប្តូរធនធានធម្មជាតិឱ្យទៅជាកម្លាំងចលករក្នុងផលិតកម្មកសិកម្មដោយមិនចាំបាច់ចំណាយដើមទុនបន្តបន្ទាប់ច្រើនលើសលប់។ ការប្រើប្រាស់ម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬសូឡា បានប្រែក្លាយផ្ទៃដីដែលធ្លាប់តែស្ងួតហែង និងដាច់ស្រយាលពីបណ្ដាញអគ្គិសនីរដ្ឋ ឱ្យទៅជាចម្ការបៃតងខ្ចីដែលអាចបង្កបង្កើនផលបានពេញមួយឆ្នាំ។ ទោះបីជាស្ថិតក្នុងសីតុណ្ហភាពដ៏ក្ដៅហែងដែលលើសពី ៤០ អង្សាសេក៏ដោយ។ តាមរយៈការដំឡើងបន្ទះសូឡា គឺដើម្បីទាញយកថាមពលមកបញ្ជាម៉ូទ័របូមទឹកចេញពីអណ្តូងខួងជម្រៅជ្រៅ ឬពីប្រភពទឹកធម្មជាតិដែលនៅឆ្ងាយៗ។ កសិករអាចមានលទ្ធភាពស្រោចស្រពដំណាំរបស់ពួកគេបានជារៀងរាល់ថ្ងៃតាមតម្រូវការដោយឥតគិតថ្លៃលើថាមពល។ ភាពម្ចាស់ការលើប្រភពថាមពលនេះ បានដោះស្រាយបញ្ហាប្រឈមដ៏ធំពីរក្នុងពេលតែមួយ គឺកង្វះខាតទឹកសម្រាប់សង្គ្រោះដំណាំ និងវិបត្តិថ្លៃដើមផលិតកម្ម។ ដែលកាលពីមុនកសិករជារឿយៗត្រូវបង្ខំចិត្តបោះបង់ការស្រោចស្រពនៅពេលដែលតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង រហូតដល់ស៊ីដាច់ប្រាក់ចំណេញដែលទទួលបានពីការលក់ទិន្នផល។ ទន្ទឹមនឹងការប្រើប្រាស់ថាមពលស្អាត យុគសម័យនៃកសិកម្មឆ្លាតវៃ ក៏បានឈានចូលមកដល់ក្នុងជីវភាពកសិករខ្មែរតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថល និងទូរស័ព្ទដៃទំនើប ដើម្បីគ្រប់គ្រងការបង្កបង្កើនផលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ កសិករបច្ចុប្បន្នលែងពឹងផ្អែកទាំងស្រុងលើការព្យាករណ៍តាមបែបប្រពៃណី ឬការផ្សងព្រេងតាមយថាកម្មទៀតហើយ។ ប៉ុន្តែពួកគេបានងាកមកប្រើប្រាស់កម្មវិធីទូរស័ព្ទ ដែលផ្ដល់នូវទិន្នន័យជាក់លាក់អំពីការព្យាករណ៍អាកាសធាតុ កម្រិតសំណើមក្នុងដី និងសម្ពាធខ្យល់នៅក្នុងតំបន់ដាំដុះជាក់លាក់របស់ពួកគេ។ ការទទួលបានព័ត៌មានទាន់ហេតុការណ៍ និងត្រឹមត្រូវបែបនេះ ជួយឱ្យកសិករអាចធ្វើការសម្រេចចិត្តបានយ៉ាងហ្មត់ចត់បំផុត ថាតើពេលវេលាណាគឺជាឱកាសមាសសម្រាប់ការព្រួសគ្រាប់ពូជ ឬពេលណាដែលគួរផ្អាកការដាក់ជី។ ដើម្បីជៀសវាងការខាតបង់ដែលបណ្ដាលមកពីគ្រោះរាំងស្ងួតភ្លាមៗ ឬការធ្លាក់ភ្លៀងខ្លាំងដែលមិនបានគ្រោងទុក។ ការរួមបញ្ចូលគ្នារវាងប្រព័ន្ធម៉ូទ័រសូឡា និងការវិភាគទិន្នន័យអាកាសធាតុតាមរយៈបច្ចេកវិទ្យាឌីជីថល បានបង្កើតជាប្រព័ន្ធការពារដ៏រឹងមាំមួយដែលអនុញ្ញាតឱ្យកសិករខ្មែរអាចរៀបចំផែនការដាំដុះរបស់ខ្លួនបានយ៉ាងច្បាស់លាស់។ នៅពេលដែលពួកគេទទួលបានដំណឹងជាមុនតាមរយៈទូរស័ព្ទដៃថានឹងមានរលកកម្ដៅ ឬគ្រោះរាំងស្ងួតអូសបន្លាយ។ ពួកគេអាចប្រើប្រាស់ថាមពលសូឡាដើម្បីបូមទឹកបម្រុងទុកក្នុងស្រះ ឬអាងស្តុកទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងកំឡុងពេលដ៏លំបាកនោះ។ ភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនេះ កំពុងតែប្រែក្លាយរូបភាពកសិករខ្មែរពី អ្នករង់ចាំធម្មជាតិឱ្យទៅជាអ្នកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម។ ដែលមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងរាល់ការប្រែប្រួលនៃអាកាសធាតុ ព្រមទាំងធានាបាននូវនិរន្តរភាពនៃប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលវែងយ៉ាងមានមោទនភាព។ ការអនុវត្តកសិ-រុក្ខកម្ម និងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើការកែលម្អគុណភាពដី បានក្លាយជាយុទ្ធសាស្ត្រការពារខ្លួនដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់កសិករកម្ពុជា។ ក្នុងការប្រឈមមុខនឹងកម្ដៅថ្ងៃដ៏ក្ដៅហែង និងវិបត្តិគ្រោះរាំងស្ងួតដែលអូសបន្លាយពេលកាន់តែយូរពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងបរិបទនៃកសិកម្មឆ្លាតវៃ ការរក្សាសំណើមនៅក្នុងដីគឺជាគន្លឹះដ៏សំខាន់បំផុតដែលមិនអាចខ្វះបាន ព្រោះថាទោះបីជាកសិករមានប្រភពទឹកសម្រាប់ស្រោចស្រពក៏ដោយ។ ប៉ុន្តែប្រសិនបើដីមិនមានសមត្ថភាពក្នុងការរក្សាទឹកបានល្អទេនោះ ទឹកដែលស្រោចទៅ នឹងត្រូវរំហួតបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ ដែលបណ្ដាលឱ្យការចំណាយលើថាមពលបូមទឹកកើនឡើង ហើយរុក្ខជាតិក៏មិនអាចស្រូបយកជីវជាតិបានពេញលេញឡើយ។ ហេតុនេះហើយ ទើបកសិករបានងាកមកប្រើប្រាស់បច្ចេកទេសបន្ស៊ាំខ្លួនដែលផ្ដោតលើការកសាងប្រព័ន្ធអេកូឡូស៊ីក្នុងចម្ការឱ្យមានភាពស៊ាំនឹងកម្ដៅ និងកាត់បន្ថយការរំហួតទឹកឱ្យបានជាអតិបរមា។ បច្ចេកទេសដែលកំពុងទទួលបានការពេញនិយម និងមានប្រសិទ្ធភាពខ្ពស់បំផុត គឺការប្រើប្រាស់កម្រាលចំបើងរួមផ្សំជាមួយការប្រើប្រាស់ជីកំប៉ុស្តដើម្បីគ្រប់គ្រងសុខភាពដី។ កសិករបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ដ៏មហិមារបស់ចំបើង ឬសំណល់ដំណាំផ្សេងៗដែលគេយកមកគ្របដណ្ដប់លើគល់រុក្ខជាតិ ឬនៅលើរងបន្លែ។ ដែលជាមធ្យោបាយដ៏សាមញ្ញតែមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការប៉ះផ្ទាល់រវាងពន្លឺព្រះអាទិត្យ និងផ្ទៃដី។ ការគ្របដណ្ដប់បែបនេះដើរតួនាទីជាខែលការពារកម្ដៅ ដែលជួយរក្សាភាពត្រជាក់ដល់ឫសរុក្ខជាតិ និងកាត់បន្ថយការបាត់បង់ជាតិទឹកពីក្នុងដីបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត នៅពេលដែលចំបើងទាំងនោះចាប់ផ្ដើមស្អុយរលួយ វានឹងប្រែទៅជាសារធាតុសរីរាង្គដែលផ្ដល់ជីវជាតិដល់ដីវិញដោយស្វ័យប្រវត្តិ ដែលជួយឱ្យដីមានលក្ខណៈធូរ និងអាចរក្សាសំណើមបានយូរអង្វែងជាងមុន។ ទន្ទឹមនឹងការការពារផ្ទៃដី ការអនុវត្តប្រព័ន្ធកសិ-រុក្ខកម្មតាមរយៈការដាំដើមឈើជារបាំងការពារកម្ដៅ ក៏កំពុងផ្លាស់ប្តូរមុខមាត់នៃវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមាននិរន្តរភាពផងដែរ។ កសិករបានចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធដាំដុះដោយជ្រើសរើសយកដើមឈើហូបផ្លែធំៗ ឬដើមឈើដែលផ្ដល់ម្លប់ដាំលាយឡំជាមួយដំណាំបន្លែ ឬដំណាំរួមផ្សំខ្លីៗនៅក្រោមម្លប់នៃដើមឈើទាំងនោះ។ វត្តមាននៃដើមឈើធំៗបានដើរតួនាទីជា ម៉ាស៊ីនត្រជាក់ធម្មជាតិ យ៉ាងមានឥទ្ធិពល។ ដែលជួយបង្កើតជាម្លប់កាត់បន្ថយកម្ដៅថ្ងៃ និងធ្វើឱ្យសីតុណ្ហភាពនៅលើផ្ទៃចម្ការមានភាពចុះត្រជាក់ជាងការដាំដុះនៅលើវាលហួតហែងដែលគ្មានដើមឈើការពារ។ ការបង្កើតឱ្យមានជម្រកម្លប់បែបនេះ ជួយការពារស្លឹកដំណាំពីការស្រពោនដោយសារខ្យល់ក្ដៅ និងជួយរក្សាសំណើមក្នុងបរិយាកាសជុំវិញចម្ការឱ្យមានស្ថិរភាព។ ដែលបង្កលក្ខណៈងាយស្រួលដល់រុក្ខជាតិក្នុងការលូតលាស់ទោះបីជាស្ថិតក្នុងរដូវប្រាំងក្ដៅខ្លាំងក៏ដោយ។ ការប្រើប្រាស់ជីកំប៉ុស្តដែលសម្បូរទៅដោយសារធាតុសរីរាង្គ បានជួយឱ្យរចនាសម្ព័ន្ធដីកាន់តែល្អប្រសើរ។ ដែលធ្វើឱ្យដីមានសមត្ថភាពដូចជា អេប៉ុង ដែលអាចបឺតស្រូប និងរក្សាទុកទឹកភ្លៀង ឬទឹកស្រោចស្រពបានយ៉ាងច្រើនក្នុងស្រទាប់ដីខាងក្រោម។ នៅពេលដែលដីមានកម្រិតជីជាតិសរីរាង្គខ្ពស់ វាអាចទប់ទល់នឹងការប្រេះស្រាំក្នុងកំឡុងពេលរាំងស្ងួត និងជួយឱ្យរុក្ខជាតិមានភាពធន់នឹងជំងឺបានកាន់តែប្រសើរ។ ការរួមបញ្ចូលគ្នារវាងការគ្រប់គ្រងសុខភាពដី និងការដាំដើមឈើបង្កើតជាមីក្រូអាកាសធាតុក្នុងចម្ការ បានបង្កើតជាប្រព័ន្ធការពារពីរជាន់សម្រាប់កសិករ ដែលមិនត្រឹមតែជួយឱ្យពួកគេជម្នះគ្រោះរាំងស្ងួតបានប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយកាត់បន្ថយការពឹងផ្អែកលើជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលជាការរួមចំណែកដល់ការផលិតចំណីអាហារដែលមានសុវត្ថិភាព និងការពារបរិស្ថានក្នុងរយៈពេលវែង។ សរុបមក ការផ្លាស់ប្តូរឥរិយាបថមករកកសិកម្មតាមបែបធម្មជាតិដែលផ្សារភ្ជាប់នឹងប្រព័ន្ធអេកូឡូស៊ី និងការយល់ដឹងពីបច្ចេកទេសថែរក្សាដីបែបនេះ គឺជាយុទ្ធសាស្ត្រគន្លឹះដែលជួយឱ្យកសិករខ្មែរអាចបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុបានយ៉ាងជោគជ័យ។ ការវិនិយោគលើការកែលម្អគុណភាពដី និងការដាំដុះតាមបែបកសិ-រុក្ខកម្ម មិនត្រឹមតែជួយសង្គ្រោះទិន្នផលក្នុងគ្រាអាសន្ននៃគ្រោះរាំងស្ងួតប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការកសាងនូវមរតកដីដ៏មានតម្លៃ និងសម្បូរដោយជីជាតិសម្រាប់បន្តផ្ដល់ផលដល់កូនចៅជំនាន់ក្រោយ។ ទោះបីជាស្ថានភាពអាកាសធាតុនៅលើពិភពលោកកាន់តែមានភាពប្រែប្រួល និងក្តៅហែងយ៉ាងណាក៏ដោយ។ ភាពរឹងមាំនៃវិស័យកសិកម្មកម្ពុជានាពេលអនាគត គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពរបស់កសិករក្នុងការថែរក្សាសុខភាពដី និងការចេះទាញយកអត្ថប្រយោជន៍ពីធម្មជាតិមកធ្វើជាខែលការពារផលិតកម្មរបស់ខ្លួនបែបនេះឯង។